ប្រទេសកម្ពុជា សម្បូរទៅដោយទីផ្សារចម្រុះ ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ច និងវប្បធម៌ប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងចំណោមនោះ មានផ្សារទំនិញជជុះ និងផ្សារវត្ថុបុរាណ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាកេរដំណែលអតីតកាល។ ផ្សារទាំងពីរប្រភេទនេះ មានលក្ខណៈពិសេសរៀងៗខ្លួន ទាក់ទាញអតិថិជន និងអ្នកទេសចរណ៍យ៉ាងច្រើនកុះករ។ ផ្សារលក់ទំនិញជជុះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកមួយសម្រាប់ប្រជាជនដែលមានថវិកាកំណត់ ឬអ្នកដែលចូលចិត្តស្វែងរករបស់ដែលមានតម្លៃសមរម្យ។ ទំនិញដែលដាក់លក់នៅទីនេះមានភាពសម្បូរបែបគួរឱ្យកត់សម្គាល់។ ក្នុងនោះ សម្លៀកបំពាក់ និងស្បែកជើង គឺជាប្រភេទដែលលេចធ្លោជាងគេបង្អស់ ដោយមានអាវ ខោ រ៉ូប ស្បែកជើង និងកាបូបជាច្រើនម៉ូដ ដែលភាគច្រើនត្រូវបាននាំចូលពីបរទេស។ បន្ថែមពីនេះ គេក៏អាចរកឃើញ គ្រឿងសង្ហារិម ដូចជាតុ កៅអី ទូ និងគ្រែ ដែលមួយចំនួននៅមានសភាពល្អ ហើយខ្លះទៀតអាចត្រូវបានជួសជុលឡើងវិញ។ មិនតែប៉ុណ្ណោះ សម្ភារៈអគ្គិសនី និងអេឡិចត្រូនិក ដូចជាទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ និងកុំព្យូទ័រ ក៏មានដាក់លក់ផងដែរ។ ការទិញទំនិញប្រភេទនេះ ទាមទារអោយមានការត្រួតពិនិត្យហ្មត់ចត់ពីអ្នកទិញដើម្បីជៀសវាងមានបញ្ហា។ ក្រៅពីនេះ គេក៏អាចរកឃើញ សម្ភារៈផ្ទះបាយ សៀវភៅ ទស្សនាវដ្តី សម្ភារៈកីឡា ប្រដាប់ក្មេងលេង រហូតដល់ សម្ភារៈសំណង់ និងឧបករណ៍ជាង មួយចំនួនទៀតផង។ ចំពោះ តម្លៃ នៃទំនិញជជុះវិញ មានភាពថោកសមរម្យ បើធៀបនឹងទំនិញថ្មីនៅក្នុងទីផ្សារទំនើប។ រីឯតម្លៃអាចប្រែប្រួលទៅតាម គុណភាព និងសភាពដើម នៃទំនិញ ដោយរបស់របរដែលមានគុណភាពល្អ និងមានសភាពថ្មីជាង នឹងមានតម្លៃខ្ពស់ជាងបន្តិច។ ប្រភពដើម នៃទំនិញក៏ជាការកំណត់តម្លៃផងដែរ ដោយទំនិញនាំចូលពីប្រទេសអភិវឌ្ឍន៍អាចមានតម្លៃខ្ពស់ជាងបន្តិច ដោយសារគេជឿជាក់លើគុណភាពរបស់វា។ អ្វីដែលពិសេសបំផុតនោះគឺ ការចរចា តម្លៃ ដែលជាទម្លាប់មួយនៅផ្សារជជុះ។ អ្នកទិញដែលមានជំនាញចរចាអាចទទួលបានតម្លៃកាន់តែពិសេស និងចំណេញថវិកាបានច្រើន។ ផ្សារជជុះមិនត្រឹមតែផ្ដល់ឱកាសដល់ប្រជាជនមានចំណូលមធ្យម ឬទាបប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយកាត់បន្ថយសំរាម និងលើកកម្ពស់ការប្រើប្រាស់ឡើងវិញនូវសម្ភារៈផ្សេងៗផងដែរ។ ផ្សារលក់ទំនិញ ឬវត្ថុបុរាណ គឺជាទីកន្លែងនេះមានភាពទាក់ទាញជាពិសេសសម្រាប់អ្នកចូលចិត្តប្រមូលរបស់ចាស់ៗ អ្នកស្រាវជ្រាវវប្បធម៌ និងអ្នកទេសចរណ៍ដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ។ វត្ថុបុរាណទាំងនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសិល្បៈ ជំនឿ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃប្រទេសកម្ពុជា។ ក្នុងចំណោមវត្ថុបុរាណដែលគេនិយមជួញដូរ មានដូចជា ចម្លាក់ថ្ម និងលោហៈធាតុ ដែលជាបំណែកចម្លាក់ពីប្រាសាទបុរាណ ឬចម្លាក់ដែលបង្កើតឡើងតាមរចនាបថបុរាណ។ គេក៏អាចរកឃើញ រូបចម្លាក់ព្រះពុទ្ធ និងទេវៈ ក្នុងឥរិយាបថផ្សេងៗ ដែលបង្ហាញពីសិល្បៈឆ្លាក់ដ៏វិចិត្ររបស់ខ្មែរ។ ក្រៅពីនេះ រូបប្រាសាទ ដែលជាប្លង់គំរូនៃប្រាសាទនានា ឆ្លាក់លើថ្ម ឈើ ឬលោហៈធាតុ ក៏មានដាក់លក់ផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ កាក់បុរាណ ដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យកាលផ្សេងៗគ្នាពីអតីតកាលរបស់កម្ពុជា ដែលមានរាង និងទំហំខុសៗគ្នា ព្រមទាំងមានរូបភាពនិមិត្តសញ្ញា ឬអក្សរបុរាណគួរជាទីចាប់អារម្មណ៍។ ចុងក្រោយ ផ្ទាំងគំនូរឆ្លាក់ ដែលបង្ហាញពីទិដ្ឋភាពប្រវត្តិសាស្ត្រ ជីវភាពប្រចាំថ្ងៃ ឬរឿងនិទានព្រះពុទ្ធសាសនា ក៏ជាវត្ថុដ៏មានតម្លៃសម្រាប់អ្នកប្រមូលផងដែរ។ ទោះជាយ៉ាងណា ការទិញលក់វត្ថុបុរាណមួយចំនួនធំ ជាពិសេសវត្ថុដែលមានអាយុកាលចំណាស់ និងមានតម្លៃខ្ពស់ អាចស្ថិតនៅក្រោមច្បាប់ការពារបេតិកភណ្ឌវប្បធម៌។ ហេតុនេះ ការទិញគួរតែមានការប្រុងប្រយ័ត្ន និងពិនិត្យមើលឯកសារផ្លូវការឲ្យបានត្រឹមត្រូវ។ សរុបមក ទាំងផ្សារទំនិញជជុះ និងផ្សារវត្ថុបុរាណនៅកម្ពុជា សុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន។ ផ្សារជជុះជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជំរុញការប្រើប្រាស់ឡើងវិញ រីឯផ្សារវត្ថុបុរាណវិញ រក្សា និងបង្ហាញពីមរតកសិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស។ ទីផ្សារទាំងនេះមិនត្រឹមតែជាកន្លែងទិញដូរទំនិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសភាពការណ៍សេដ្ឋកិច្ច សង្គម និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជាផងដែរ។